បើក្រឡេកមកមើលមុខម្ហូបមួយទៀតដែលចំអិនមកពីលៀសហើយទទួលបានការពេញនិយមខ្លាំងនោះគឺ លៀសអប់អំពិលទុំ។ ដែលគ្រឿងផ្សំរបស់លៀសអប់អំពិលទុំមានដូចជា លៀសស្រស់ ខ្ទឹមស អំពិលទុំ ម្ទេសស្រស់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ស្ករស ទឹកត្រី ប្រេងខ្យង ប្រេងឆា និងទឹក។ ចំណែកវិធីសាស្រ្តក្នុងការធ្វើវិញ ដំបូងត្រូវយកលៀសត្រាំទឹក១ទៅ២ម៉ោងសិន រួចលាងឲ្យស្អាត។ បន្ទាប់មកធ្វើការលាយគ្រឿងដោយដាក់ទឹកអំពិលទុំ ស្ករស ទឹកត្រី ប៊ីចេង ខ្ទឹមសចិញ្ច្រាំ ម្ទេសចិញ្ច្រាំ ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃចូលគ្នា រួចកូរឱ្យសព្វ។ រូចយកលៀសទៅប្រឡាក់ជាមួយគ្រឿងដែលលាយហើល ទុកចោលប្រហែល ១៥ទៅ២០ នាទី។ ជំហានចុងក្រោយ គឺធ្វើការរោយស្ករសចូល បន្តិច នៅលើលៀសដែលបានប្រឡាក់នោះ។ បន្ទាប់មកទៀតយកលៀសនេះទៅខ្ជប់ក្នុងក្រដាសអាលុយមីញ៉ូម ហើយធ្វើការដាក់ចំហុយនៅក្នុងឆ្នាំង ហើយទុកប្រហែល ៥ ទៅ ១០ នាទី ដោយប្រើភ្លើងតិចៗ រហូតដល់លៀសបើកសំបកអស់។ ចុងបញ្ចប់ដួសដាក់ចាន ហើយរោយជីរ ស្លឹកខ្ទឹម ឬម្ទេសពីលើជាការស្រេច។